ការសហការរវាងសិល្បករខ្មែរ និងសិល្បករក្រៅប្រទេស កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញវិស័យសិល្បៈនៅកម្ពុជាឱ្យកាន់តែរីកចម្រើន និងល្បីល្បាញលើឆាកអន្តរជាតិ។ ភាពជាដៃគូទាំងនេះមិនត្រឹមតែបង្ហាញពីទេពកោសល្យរបស់សិល្បករខ្មែរប៉ុណ្ណោះទេ ថែមទាំងលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ និងការច្នៃប្រឌិតថ្មីៗនៅក្នុងពិភពសិល្បៈសកលលោក។ ការសហការបែបនេះជួយលើកកម្ពស់ទម្រង់សិល្បៈខ្មែរ និងផ្សព្វផ្សាយវាទៅកាន់ទស្សនិកជនថ្មីៗ ព្រមទាំងនាំមកនូវទស្សនៈ និងឥទ្ធិពលថ្មីៗដល់អ្នកបង្កើតស្នាដៃសិល្បៈខ្មែរផងដែរ។ ឧទាហរណ៍ជាក់ស្ដែងមួយនៅក្នុងវិស័យតន្ត្រី គឺតារារ៉េបខ្មែរ វណ្ណដា ដែលបានដឹកនាំការសហការគួរឱ្យកត់សម្គាល់ជាច្រើនជាមួយសិល្បករល្បីៗមកពីប្រទេសជិតខាង និងបណ្ដាប្រទេសឆ្ងាយៗ។ ស្នាដៃរបស់លោកបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់កិត្តិយសរបស់តន្ត្រីហ៊ីបហបខ្មែរ។ បើយើងក្រឡេកទៅមើលការសហការរបស់វណ្ណដាជាមួយសិល្បករថៃ និងជប៉ុន គឺមានភាពទាក់ទាញនិងល្បីល្បាញចាលំដាប់។ OG Bobby គឺជាតារារ៉េបថៃដ៏មានទេពកោសល្យម្នាក់មកពី Hype Train label។ វណ្ណដា និង OG Bobby បានសហការគ្នាច្រើនដង ដែលបង្ហាញពីភាពស៊ីសង្វាក់គ្នា បង្កើតបានបទចម្រៀងជាច្រើនដែលបញ្ចូលគ្នានូវស្ទីលរ៉េប និងភាសាពិសេសរៀងៗខ្លួន។ ដូចជា បទ BONG ឆ្នាំ២០២២ បទនេះបានក្លាយជាបទល្បីល្បាញយ៉ាងខ្លាំង ដោយមានការលាយបញ្ចូលគ្នារវាងភាសាខ្មែរ ថៃ និងអង់គ្លេស ដែលធ្វើឱ្យអ្នកស្ដាប់អន្តរជាតិអាចរីករាយជាមួយបទនេះបាន។ វីដេអូចម្រៀងក៏បានបង្ហាញពីការរួមគ្នារបស់តារារ៉េបទាំងពីរនៅទីលានវាយកូនហ្គោល ដែលបន្ថែមភាពទាក់ទាញដល់បទចម្រៀង។ សារៈសំខាន់: ការសហការនេះបានពង្រឹងទំនាក់ទំនងរវាងសិល្បកររ៉េបខ្មែរ និងថៃ ព្រមទាំងបង្ហាញពីលទ្ធភាពនៃការរួមបញ្ចូលគ្នានូវវប្បធម៌តន្ត្រីពីប្រទេសទាំងពីរ។ F.HERO គឺជាតារារ៉េប និងជាផលិតករថៃដ៏ល្បីល្បាញមួយរូប ដែលមានឥទ្ធិពលយ៉ាងខ្លាំងក្នុងវិស័យហ៊ីបហបថៃ។ ការសហការនេះបានលើកកម្ពស់តន្ត្រី Hip-Hop ក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយបង្ហាញថា សិល្បករមកពីប្រទេសផ្សេងៗគ្នាអាចបង្កើតស្នាដៃដ៏អស្ចារ្យជាមួយគ្នា។ បទ "RUN THE TOWN" ក្នុង ឆ្នាំ២០២២ បទនេះបានលេចធ្លោដោយសារការរួមបញ្ចូលគ្នារវាងវណ្ណដាជាមួយ F.HERO និងតារារ៉េបថៃល្បីៗផ្សេងទៀតដូចជា 1MILL និង SPRITE។ បទចម្រៀងនេះបានបង្ហាញពីកម្លាំងរបស់ហ៊ីបហបអាស៊ីអាគ្នេយ៍ និងបានរួមចំណែកយ៉ាងធំក្នុងការលើកកម្ពស់វប្បធម៌ហ៊ីបហបក្នុងតំបន់ ជាមួយនឹងវីដេអូចម្រៀងដ៏អស្ចារ្យដែលបានបញ្ចូលគ្នានូវធាតុវប្បធម៌ខ្មែរ និងថៃ។ Awich គឺជាតារារ៉េបស្រីជប៉ុនដ៏ល្បីល្បាញ ដែលមានឥទ្ធិពលខ្លាំងក្នុងវិស័យហ៊ីបហបជប៉ុន និងអន្តរជាតិ។ ការសហការរវាងវណ្ណដា និង Awich គឺជាការបោះជំហានដ៏ធំមួយក្នុងការភ្ជាប់តន្ត្រីកម្ពុជាទៅកាន់ទីផ្សារអាស៊ីបូព៌ា។ បទ "6 YEARS IN THE GAME" ក្នុង ឆ្នាំ២០២៤ បទនេះត្រូវបានចេញផ្សាយចំថ្ងៃខួបកំណើតរបស់វណ្ណដា។ វាជាការឆ្លុះបញ្ចាំងពីដំណើរការសិល្បៈរបស់វណ្ណដាក្នុងរយៈពេល ៦ឆ្នាំមកនេះ ក៏ដូចជាការបង្ហាញពីសមត្ថភាពរ៉េបដ៏អស្ចារ្យរបស់ Awich។ ការសហការនេះមិនត្រឹមតែជាបទចម្រៀងប៉ុណ្ណោះទេ ថែមទាំងជាស្ពានភ្ជាប់ទំនាក់ទំនងរវាងវប្បធម៌កម្ពុជា និងជប៉ុនតាមរយៈតន្ត្រីហ៊ីបហបផងដែរ។ ចំណែកឯ បទ "ASIAN STATE OF MIND" ក្នុង ឆ្នាំ២០២៥ គឺជាបទចម្រៀងសហការថ្មីមួយទៀតដែលនឹងរួមបញ្ចូលគ្នានូវតារារ៉េបល្បីៗមកពីទូទាំងទ្វីបអាស៊ី។ ក្នុងនោះដែរមានដូចជា Awich ជាជនជាតិ ជប៉ុន) , Jay Park ជាជនជាតិ កូរ៉េខាងត្បូង, KR$NA ជាជនជាតិ ឥណ្ឌា, Masiwei ជាជនជាតិ ចិន និង វណ្ណដា។ បទនេះផលិតដោយ Diego Ave ដែលជាការបង្ហាញពីសក្ដានុពលនៃតន្ត្រីហ៊ីបហបអាស៊ីនៅលើឆាកសកល។ ការសហការនេះគឺជាចំណុចសំខាន់មួយទៀតដែលបង្ហាញពីភាពស៊ីសង្វាក់គ្នារវាងតារារ៉េបល្បីៗប្រចាំអាស៊ីអាគ្នេយ៍ និងបន្តជួយលើកស្ទួយតន្ត្រីហ៊ីបហបក្នុងតំបន់ឱ្យទៅកាន់កម្រិតសកល។ ការសហការទាំងនេះមិនត្រឹមតែពង្រីកវិសាលភាពនៃសិល្បៈខ្មែរប៉ុណ្ណោះទេ ថែមទាំងលើកកម្ពស់ការយល់ដឹង និងការកោតសរសើរវប្បធម៌ខ្មែរទូទាំងពិភពលោកផងដែរ។ សរុបមក ការសហការរបស់ វណ្ណដា ជាមួយសិល្បករក្រៅប្រទេសទាំងនេះ មិនត្រឹមតែជួយឱ្យគាត់ពង្រីកឥទ្ធិពលរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងជួយលើកកម្ពស់តន្ត្រី Hip-Hop ខ្មែរ និងវប្បធម៌កម្ពុជាទៅកាន់ពិភពលោកផងដែរ។ នេះគឺជាសញ្ញាណវិជ្ជមានមួយដែលបង្ហាញពីការរីកចម្រើននៃឧស្សាហកម្មតន្ត្រីក្នុងតំបន់ និងការបើកចំហរសម្រាប់ការច្នៃប្រឌិតថ្មីៗ។